លោកប៉ាមហាកូរ គឺជារឿងភាគកំប្លែងមួយសម្រាប់យុវវ័យ ដែលបានចាក់បញ្ចាំងក្នុងឆ្នាំ ២០២២។ ខ្សែភាពយន្តនេះនិយាយពីទំនាក់ទំនងដ៏គួរឱ្យអស់សំណើចរវាងឪពុក និងកូនប្រុស។ សាច់រឿងផ្តោតលើលោកប៉ាម្នាក់ដែលមានចិត្តសង្ស័យចំពោះរឿងស្នេហារបស់កូនប្រុសខ្លួន។ គាត់មិនត្រឹមតែសង្ស័យប៉ុណ្ណោះទេ ថែមទាំងព្យាយាមជ្រៀតជ្រែក និងជួយកូនប្រុសរបស់គាត់ក្នុងការស្វែងរកគូស្នេហ៍ទៀតផង។ តាមរយៈដំណើររឿងនេះ ទស្សនិកជននឹងបានទស្សនានូវឈុតឆាកកំប្លែងជាច្រើន ដែលបង្កឡើងដោយទង្វើរបស់លោកប៉ាដែលចង់ឃើញកូនមានគូ។ ក្រៅពីភាពសប្បាយរីករាយ រឿងនេះក៏បានបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ឪពុកម្តាយចំពោះកូនប្រុសរបស់ពួកគេផងដែរ។ រឿង "លោកប៉ាមហាកូរ" ផ្តល់នូវសារៈសំខាន់អំពីការយល់ចិត្តគ្នាទៅវិញទៅមករវាងឪពុកម្តាយ និងកូន ព្រមទាំងបង្ហាញពីរបៀបដែលក្តីស្រឡាញ់អាចបង្ហាញចេញតាមវិធីប្លែកៗ។ រឿង "លង់ស្នេហ៍លោកពូ" គឺជារឿងភាគកំប្លែងស្នេហាដែលបានចាក់បញ្ចាំងក្នុងឆ្នាំ ២០២៣។ ខ្សែភាពយន្តនេះបាននាំមកនូវសំណើច និងការគិតពិចារណាអំពីទំនាក់ទំនងស្នេហាក្នុងសង្គមបច្ចុប្បន្ន។ សាច់រឿង បានបង្ហាញយ៉ាងច្បាស់អំពី ការភាន់ច្រឡំក្នុងក្រុមគ្រួសារ ដែលជាចំណុចនៃភាពកំប្លែង និងរឿងរ៉ាវដ៏ស្មុគស្មាញ វាបានលើកយកនូវទំនាក់ទំនងស្នេហាប្លែកៗ ដែលមិនមែនជាទម្រង់ធម្មតានៅក្នុងសង្គមសម័យថ្មីមកបង្ហាញ។ វាបានឆ្លុះបញ្ចាំងពីរបៀបដែលមនុស្សអាចនឹងមានអារម្មណ៍លង់ស្នេហ៍ទៅនឹងអ្នកដែលមិននឹកស្មានដល់ ព្រមទាំងផលប៉ះពាល់នៃការសម្រេចចិត្តទាំងនោះទៅលើក្រុមគ្រួសារ និងបរិស្ថានជុំវិញ។ "លង់ស្នេហ៍លោកពូ" មិនត្រឹមតែជាភាពយន្តកំប្លែងប៉ុណ្ណោះទេ ថែមទាំងបានបង្កប់នូវសារអប់រំអំពីការបើកចិត្តទូលាយចំពោះទំនាក់ទំនងស្នេហាគ្រប់ទម្រង់ និងការដោះស្រាយបញ្ហាផ្សេងៗដែលកើតចេញពីការយល់ច្រឡំ ឬការលាក់បាំងអារម្មណ៍ពិតក្នុងគ្រួសារ។ ប្រវត្តិស្នេហ៍នាងនាថ វគ្គ ១ គឺជារឿងភាគថ្មីមួយដែលបានចាក់បញ្ចាំងក្នុងឆ្នាំ ២០២៤។ ខ្សែភាពយន្តនេះបាននាំទស្សនិកជនទៅកាន់បរិបទប្រវត្តិសាស្ត្រក្រោយសម័យអង្គរ ដែលជាសម័យកាលមួយមានភាពសម្បូរបែបទាំងវប្បធម៌ និងរបៀបរស់នៅ។ វគ្គទី១នៃសាច់រឿង ផ្តោតសំខាន់ទៅលើ ស្នេហាយុវវ័យ ដែលបានកើតឡើងនៅក្នុងបរិបទសង្គម។ វាមិនមែនត្រឹមតែជារឿងស្នេហាបែបធម្មតាៗនោះទេ តែត្រូវបានបង្ហាញឡើងជា ប្រលោមជីវិត ពោរពេញទៅដោយឧបសគ្គ និងការលំបាក ដែលតម្រូវឱ្យតួអង្គប្រឈមមុខ។ ក្រៅពីស្នេហា រឿងនេះក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពី មិត្តភាព ដ៏ជ្រាលជ្រៅរវាងតួអង្គនានា ដែលជាកម្លាំងចលករមួយជួយឱ្យពួកគេឆ្លងផុតរាល់ឧបសគ្គ។ លើសពីនេះទៅទៀត ក្ដីស្រមៃ របស់យុវវ័យក្នុងសម័យនោះ ក៏ត្រូវបានបង្ហាញយ៉ាងលម្អិតផងដែរ ដោយឆ្លុះបញ្ចាំងពីមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេទៅអនាគត។ ប្រវត្តិស្នេហ៍នាងនាថ វគ្គ ១ មិនត្រឹមតែផ្តល់នូវកម្សាន្តនោះទេ តែថែមទាំងជួយឱ្យទស្សនិកជនបានយល់ដឹងកាន់តែច្បាស់អំពីជីវិត មិត្តភាព និងក្តីស្រមៃរបស់មនុស្សជំនាន់មុន ក្នុងបរិបទប្រវត្តិសាស្ត្រខ្មែរ។ ប្រវត្តិស្នេហ៍នាងនាថវគ្គ ២ គឺជាវគ្គបន្តនៃរឿងភាគដ៏ល្បីល្បាញ "ប្រវត្តិស្នេហ៍នាងនាថ វគ្គ ១" ដែលបានចេញផ្សាយក្នុងឆ្នាំ ២០២៤។ វគ្គនេះនៅតែរក្សាបាននូវបរិបទប្រវត្តិសាស្ត្រក្រោយសម័យអង្គរ ដោយបន្តនាំអារម្មណ៍អ្នកទស្សនាឱ្យលង់ក្នុងរឿងរ៉ាវស្នេហា មិត្តភាព និងក្ដីស្រមៃរបស់យុវវ័យ។ សាច់រឿងនៃវគ្គទី២នេះ នឹងបន្តអភិវឌ្ឍន៍ពីចំណុចដែលបានបញ្ចប់ក្នុងវគ្គមុន ដោយលាតត្រដាងនូវភាពស្មុគស្មាញ និងការប្រឈមថ្មីៗ ចំពោះទំនាក់ទំនងស្នេហារបស់តួអង្គសំខាន់ៗក្នុងរឿង ត្រូវបានជួបប្រទះនូវភាពស្មុគស្មាញច្រើន។ ពួកគេអាចនឹងជួបប្រទះនូវ ឧបសគ្គធំៗ ដែលសាកល្បងភាពស្មោះត្រង់ និងការលះបង់របស់ពួកគេ។ សាច់រឿងអាចបង្ហាញពីរបៀបដែលគូស្នេហ៍ត្រូវប្រឈមមុខនឹងសម្ពាធពីសង្គម គ្រួសារ ឬសូម្បីតែជម្លោះផ្ទៃក្នុងដែលគំរាមកំហែងដល់ទំនាក់ទំនងរបស់ពួកគេ។ ទស្សនិកជននឹងបានឃើញពីរបៀបដែលពួកគេព្យាយាមស្វែងរកដំណោះស្រាយ ដើម្បីរក្សាបាននូវក្តីស្រឡាញ់នៅចំកណ្តាលព្យុះជីវិត។ មិត្តភាពដ៏រឹងមាំដែលបានកសាងឡើងក្នុងវគ្គទី១ ក៏នឹងត្រូវប្រឈមមុខក្នុងវគ្គទី២នឹង ការសាកល្បងដ៏ធំធេងផងដែរ។ តួអង្គមិត្តភក្តិអាចនឹងត្រូវបែកបាក់គ្នាដោយសារការយល់ច្រឡំ ផលប្រយោជន៍ ឬសូម្បីតែឥទ្ធិពលពីខាងក្រៅ។ រឿងនេះនឹងបង្ហាញពីសារៈសំខាន់នៃការជឿទុកចិត្ត ការអភ័យទោស និងការលះបង់ដើម្បីរក្សាមិត្តភាពដ៏មានតម្លៃមួយ តើពួកគេនឹងនៅតែអាចជួយគ្នាទៅវិញទៅមក ហើយឆ្លងផុតរាល់ឧបសគ្គជាមួយគ្នាបានដែរឬទេ? ក្តីស្រមៃ និងមហិច្ឆតារបស់យុវវ័យក្នុងរឿង នឹងត្រូវប្រឈមមុខនឹង ការពិតដ៏លំបាក ។ ពួកគេអាចនឹងត្រូវជួបប្រទះនូវការបរាជ័យ ការខកចិត្ត ឬឧបសគ្គដែលមិនបានរំពឹងទុក ដែលធ្វើឱ្យក្តីស្រមៃទាំងនោះហាក់ដូចជាមិនអាចទៅរួច។ រឿងនេះឆ្លុះបញ្ចាំងពីភាពតស៊ូ ការបត់បែន និងការសម្របខ្លួនរបស់ពួកគេចំពោះស្ថានការណ៍ដែលមិនបានរំពឹងទុក ដោយបង្ហាញពីមេរៀនជីវិតដ៏មានតម្លៃអំពីការតស៊ូដើម្បីសម្រេចបំណងប្រាថ្នា ទោះបីជាត្រូវប្រឈមនឹងការពិតដ៏ឃោរឃៅក៏ដោយ។ វគ្គទី២នៃ "ប្រវត្តិស្នេហ៍នាងនាថ" ត្រូវបានគេរំពឹងថានឹងផ្តល់នូវភាពជក់ចិត្ត និងអារម្មណ៍រំភើបកាន់តែខ្លាំង ដោយបង្ហាញពីជម្រៅចិត្តរបស់តួអង្គនីមួយៗ និងរបៀបដែលពួកគេដោះស្រាយបញ្ហាផ្សេងៗនៅក្នុងបរិបទប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍នេះ។